ការអប់រំនៅសាលារដ្ឋនៅក្នុងប្រទេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសសិក្សាដល់កុមារ និងយុវជនគ្រប់រូប។ សាលារដ្ឋត្រូវបាន គ្រប់គ្រងដោយរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ហើយត្រូវបានចាត់ទុកថាជាគ្រឹះស្ថានអប់រំដ៏ធំជាងគេបំផុតនៅក្នុងប្រទេស។ គោលបំណងចម្បងនៃការអប់រំនៅសាលារដ្ឋគឺដើម្បី ធានាឱ្យមានការអប់រំប្រកបដោយសមធម៌ និងអាចចូលរួមពីគ្រប់មជ្ឈដ្ឋាន ដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារឡើយ។ នេះមានន័យថា សិស្សានុសិស្សគ្រប់រូបមានសិទ្ធិចូលរៀន និងទទួលបានចំណេះដឹងជាមូលដ្ឋានដូចគ្នា។ លក្ខណៈសំខាន់ និងលេចធ្លោមួយរបស់សាលារដ្ឋនោះគឺ ការសិក្សាទាំងអស់ពុំមានការគិតថ្លៃឡើយ។ ការមិនយកថ្លៃសិក្សានេះ បានជួយសម្រួលដល់បន្ទុកហិរញ្ញវត្ថុរបស់ឪពុកម្តាយ ជាពិសេសគ្រួសារដែលមានជីវភាពខ្វះខាត ហើយបើគ្មានការអប់រំសាធារណៈនេះទេ ពួកគេប្រហែលជាគ្មានលទ្ធភាពបញ្ជូនកូនទៅសាលារៀនឡើយ។ ចំពោះ កម្មវិធីសិក្សានៅសាលារដ្ឋត្រូវបាន កំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីសិក្សានេះមានលក្ខណៈស្តង់ដារទូទាំងប្រទេស ដោយធានាថាសិស្សទាំងអស់ទទួលបានការបង្រៀនដូចគ្នា និងគ្របដណ្តប់មុខវិជ្ជាសំខាន់ៗដូចជា ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ ប្រវត្តិវិទ្យា និងភូមិវិទ្យាជាដើម។ ដោយសារតែសាលារដ្ឋទទួលយកសិស្សមកពីគ្រប់មជ្ឈដ្ឋាន បរិយាកាសសិក្សាក៏មានលក្ខណៈចម្រុះផងដែរ។ សិស្សានុសិស្សមានឱកាសរៀនសូត្រ និងប្រាស្រ័យទាក់ទងគ្នាជាមួយមិត្តភក្តិដែលមានប្រវត្តិខុសៗគ្នា ដែលជួយឱ្យពួកគេយល់ដឹងកាន់តែទូលំទូលាយអំពីសង្គម និងពង្រឹងជំនាញទំនាក់ទំនងរបស់ពួកគេ។ ចំពោះ ចំនួនសិស្សនៅក្នុងមួយថ្នាក់នៅសាលារដ្ឋជាទូទៅមានចំនួនច្រើន។ នេះអាចជាបញ្ហាប្រឈមសម្រាប់គ្រូបង្រៀនក្នុងការផ្តល់ការយកចិត្តទុកដាក់ផ្ទាល់ខ្លួនដល់សិស្សម្នាក់ៗ និងអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃការបង្រៀន។ ទោះបីជាយ៉ាងនេះក្តី គ្រូបង្រៀននៅសាលារដ្ឋភាគច្រើនមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីផ្តល់ចំណេះដឹង និងបណ្តុះបណ្តាលសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋល្អ។ ចំណែកហេដ្ឋារចនាសម្ព័ន្ធសាលារៀនមួយចំនួននៅតំបន់ដាច់ស្រយាលនៅមានកម្រិតនៅឡើយ។ កង្វះហេដ្ឋារចនាសម្ព័ន្ធសាលារៀននេះរួមបញ្ចូលទាំងកង្វះខាតអគារសិក្សា បណ្ណាល័យ បន្ទប់ពិសោធន៍ និងសម្ភារៈសិក្សាផ្សេងៗទៀត។ រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាបាននិងកំពុងខិតខំប្រឹងប្រែង កែលម្អហេដ្ឋារចនាសម្ព័ន្ធ ទាំងនេះដើម្បីធានាថា សិស្សានុសិស្សមានបរិស្ថានសិក្សាប្រកបដោយផាសុកភាព និងសុវត្ថិភាព។ ឯការបណ្តុះបណ្តាលគ្រូបង្រៀន ក៏ជាអាទិភាពមួយដែរ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅសាលារដ្ឋ។ គ្រូបង្រៀនត្រូវការការបណ្តុះបណ្តាលជាប្រចាំដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបច្ចេកទេសបង្រៀនរបស់ពួកគេ។ ក្រៅពីមុខវិជ្ជាស្នូល សាលារដ្ឋក៏បាន បញ្ចូលកម្មវិធីអប់រំបន្ថែម មួយចំនួនផងដែរ ដូចជាការអប់រំសុខភាព ការអប់រំបរិស្ថាន និងការអប់រំសីលធម៌ ដើម្បីបណ្តុះបណ្តាលសិស្សឱ្យក្លាយជាពលរដ្ឋដែលមានការយល់ដឹងទូលំទូលាយ។ ចំពោះ កង្វះខាតធនធានហិរញ្ញវត្ថុ ក៏នៅតែជាបញ្ហាប្រឈមចម្បងមួយសម្រាប់សាលារដ្ឋផងដែរ។ ឯថវិការដ្ឋាភិបាលមិនទាន់មានភាពគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការទាំងអស់របស់សាលារៀនទេ ជាពិសេសក្នុងការផ្តល់សម្ភារៈសិក្សាទំនើប និងបច្ចេកវិទ្យា។ បន្ថែមពីនេះ ការចូលរួមពីមាតាបិតា និងសហគមន៍ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍សាលារៀនក៏មានសារៈសំខាន់ផងដែរ។ ការសហការគ្នារវាងសាលា មាតាបិតា និងសហគមន៍អាចជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន និងលើកកម្ពស់គុណភាពអប់រំទៀតផង។ ក្រៅពីនេះ ការអនុវត្តកំណែទម្រង់អប់រំ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការវិវត្តន៍នៃសង្គមផងដែរ។ កំណែទម្រង់ទាំងនេះរួមមានការកែលម្អកម្មវិធីសិក្សា ការពង្រឹងការបង្រៀន និងការវាយតម្លៃសិស្ស។ ការប្រឡងថ្នាក់ជាតិ ដូចជាការប្រឡងបាក់ឌុបនៅតែជាចំណុចសំខាន់នៃការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សសាលារដ្ឋ។ លទ្ធផលប្រឡងទាំងនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើឱកាសបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ សាលារដ្ឋនៅតែជាជម្រើសដ៏សំខាន់ សម្រាប់ប្រជាជនភាគច្រើននៅកម្ពុជា។ វាគឺជាច្រកផ្លូវមួយសម្រាប់សិស្សានុសិស្សក្នុងការទទួលបានចំណេះដឹង និងផ្លាស់ប្តូរជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ រដ្ឋាភិបាលកម្ពុជាបន្តប្តេជ្ញាចិត្ត វិនិយោគលើវិស័យអប់រំ ជាពិសេសការអប់រំសាធារណៈ ដើម្បីធានាថាអនាគតរបស់ប្រទេសជាតិមានភាពរុងរឿងតាមរយៈធនធានមនុស្សដែលមានសមត្ថភាព។ គុណភាពនៃសេវាអប់រំនៅតាមសាលារដ្ឋអាចប្រែប្រួលពីតំបន់មួយទៅតំបន់មួយទៀត ដោយអាស្រ័យលើធនធានដែលមាន និងការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន។ រីឯការកាត់បន្ថយអត្រាបោះបង់ការសិក្សា ក៏ជាគោលដៅមួយដ៏សំខាន់របស់ក្រសួងអប់រំផងដែរ។ កម្មវិធីជាច្រើនត្រូវបានដាក់ចេញដើម្បីលើកទឹកចិត្តសិស្សឱ្យបន្តការសិក្សា រហូតដល់ចប់ថ្នាក់ទី១២។ បន្ថែមពីនេះ ការលើកកម្ពស់ការអប់រំឌីជីថល ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សាលារដ្ឋនាពេលបច្ចុប្បន្ន ដើម្បីត្រៀមខ្លួនសម្រាប់យុគសម័យបដិវត្តន៍ឧស្សាហកម្ម។ ជាការពិតណាស់ ការអប់រំនៅសាលារដ្ឋនៅកម្ពុជាគឺជា សសរស្តម្ភដ៏រឹងមាំមួយនៃប្រព័ន្ធអប់រំជាតិ ដែលផ្តល់ឱកាសដល់កុមារគ្រប់រូបដើម្បីរៀនសូត្រ និងអភិវឌ្ឍខ្លួនឯង។ វាជាការវិនិយោគរយៈពេលវែងសម្រាប់ អនាគតរបស់ប្រទេសជាតិ តាមរយៈការកសាងធនធានមនុស្សប្រកបដោយគុណភាព។ ការបន្ត កែលម្អគុណភាព និងបរិមាណ នៃការអប់រំសាធារណៈនៅតែជាកិច្ចការអាទិភាពមួយរបស់រដ្ឋាភិបាលកម្ពុជាជានិច្ច។ ការអប់រំនៅសាលារដ្ឋជួយលើកកម្ពស់សមភាពសង្គម ដោយផ្តល់ឱកាសដូចគ្នាសម្រាប់មនុស្សទាំងអស់គ្នាក្នុងសង្គម។ ទោះបីជាមានការរីកចម្រើនក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមជាច្រើន ដែលត្រូវដោះស្រាយដើម្បីធ្វើឱ្យការអប់រំសាលារដ្ឋកាន់តែល្អប្រសើរ។ ការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ រួមមានរដ្ឋាភិបាល ឪពុកម្តាយ គ្រូបង្រៀន និងសហគមន៍ គឺមាន សារៈសំខាន់ណាស់ ដើម្បីសម្រេចបាននូវគោលដៅនេះ។ វាគឺជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការ កសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់អនាគតរបស់កម្ពុជា។ ការអប់រំនៅសាលារដ្ឋក៏ជួយកាត់បន្ថយគម្លាតចំណេះដឹង រវាងតំបន់ទីក្រុង និងតំបន់ជនបទទៀតផង។ ជាចុងក្រោយ ការអប់រំនៅសាលារដ្ឋនឹងបន្តដើរតួនាទីជា ក្បាលម៉ាស៊ីន ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ចំណែកឯការអប់រំឯកជននៅក្នុងប្រទេសកម្ពុជាបានរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានក្លាយជាជម្រើសដ៏ពេញនិយមមួយសម្រាប់គ្រួសារជាច្រើន។ ផ្ទុយពីសាលារដ្ឋ សាលាឯកជនត្រូវបាន គ្រប់គ្រងដោយស្ថាប័នឯកជន ឬអង្គការក្រៅរដ្ឋាភិបាល ។ សាលាឯកជនជាច្រើនផ្តល់ជូននូវ កម្មវិធីសិក្សាចម្រុះ និងបែបអន្តរជាតិ ។ ក្រៅពីកម្មវិធីសិក្សាជាតិ ពួកគេអាចបញ្ចូលកម្មវិធីសិក្សាអន្តរជាតិទៀតផង ដោយសាលាខ្លះអាចបង្រៀនជាភាសាអង់គ្លេស ភាសាចិន ឬភាសាបារាំងទាំងស្រុង។ រីឯចំនួនសិស្សក្នុងមួយថ្នាក់នៅសាលាឯកជនជាទូទៅមានតិចជាងសាលារដ្ឋ។ នេះអនុញ្ញាតឱ្យគ្រូបង្រៀនផ្តល់ការយកចិត្តទុកដាក់ផ្ទាល់ខ្លួនកាន់តែច្រើនដល់សិស្សម្នាក់ៗ និងលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន។ គុណភាពគ្រូបង្រៀន នៅសាលាឯកជនត្រូវបានគេចាត់ទុកថាមានគុណភាពខ្ពស់។ សាលាឯកជនអាចមានលទ្ធភាពជួលគ្រូបង្រៀនដែលមានបទពិសោធន៍ គុណវុឌ្ឍិខ្ពស់ និងជួនកាលជាគ្រូបរទេស ដើម្បីបង្កើនគុណភាពនៃការបង្រៀន។ សាលាឯកជនជាច្រើនបានបំពាក់នូវ សម្ភារៈបរិក្ខារទំនើបៗ ដូចជា បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បណ្ណាល័យដែលមានសៀវភៅច្រើនប្រភេទ បន្ទប់កុំព្យូទ័រ សាលកីឡា និងអាងហែលទឹកជាដើម។ រីឯបរិយាកាសសិក្សា នៅសាលាឯកជនត្រូវបានគេមើលឃើញថាមានលក្ខណៈផ្តោតអារម្មណ៍ និងមានវិន័យខ្ពស់។ ពួកគេជារឿយៗមានគោលការណ៍តឹងរ៉ឹងជាងមុនដើម្បីធានាថា សិស្សគោរពតាមច្បាប់ និងរៀនសូត្រដោយយកចិត្តទុកដាក់។ សាលាឯកជនជាច្រើនផ្តល់ជូននូវ សកម្មភាពក្រៅកម្មវិធីសិក្សា យ៉ាងសម្បូរបែបដូចជា ក្លឹបកីឡា តន្ត្រី សិល្បៈ ភាសា និងក្លឹបផ្សេងៗទៀត។ សកម្មភាពទាំងនេះ បានជួយអភិវឌ្ឍជំនាញ និងទេពកោសល្យរបស់សិស្សទៀតផង។ បន្ថែមពីនេះ ឪពុកម្តាយមានការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសាលារៀន និងការអប់រំរបស់កូនៗនៅសាលាឯកជន។ ការទំនាក់ទំនងរវាងសាលា និងមាតាបិតាមានលក្ខណៈជិតស្និទ្ធ ដែលជួយឱ្យពួកគេតាមដានការរីកចម្រើនរបស់កូន។ សាលាឯកជនជាទូទៅមានកម្មវិធីបណ្តុះបណ្តាលបំណិនជីវិត និងការអភិវឌ្ឍន៍ជំនាញដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនសម្រាប់ជីវិតនៅក្នុងសង្គម និងការសិក្សានៅកម្រិតខ្ពស់។ ហើយបច្ចេកវិទ្យាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងការបង្រៀន និងការរៀនសូត្រនៅសាលាឯកជន។ នៅសាលាឯកជនមានថ្នាក់រៀនជាច្រើនត្រូវបានបំពាក់ដោយក្តារខៀនឆ្លាតវៃ និងកុំព្យូទ័រដើម្បីសម្រួលដល់ដំណើរការបង្រៀន។ សិស្សដែលបញ្ចប់ការសិក្សាពីសាលាឯកជន ជាពិសេសសាលាអន្តរជាតិ អាចមាន ឱកាសល្អប្រសើរជាងមុន ក្នុងការបន្តការសិក្សានៅបរទេស ឬទទួលបានអាហារូបករណ៍ទៅសាកលវិទ្យាល័យល្បីៗ។ ទោះបីជាយ៉ាងនេះក្តី លក្ខណៈរបស់សិស្សនៅសាលាឯកជនអាចមានលក្ខណៈដូចគ្នា ដោយសារសិស្សភាគច្រើនមកពីគ្រួសារដែលមានជីវភាពស្រដៀងគ្នា។ ការជ្រើសរើសសាលាឯកជនគឺអាស្រ័យលើ គោលបំណង និងធនធានហិរញ្ញវត្ថុ របស់គ្រួសារនីមួយៗ។ ឪពុកម្តាយជាច្រើនចង់ឱ្យកូនរបស់ពួកគេទទួលបានការអប់រំដែលមានគុណភាពខ្ពស់បំផុត។ សាលាឯកជនក៏ដើរតួនាទីបំពេញចន្លោះប្រហោងនៅក្នុងប្រព័ន្ធអប់រំជាតិផងដែរ ដោយផ្តល់ជម្រើសសម្រាប់អ្នកដែលចង់បាន ការអប់រំដែលមានលក្ខណៈបត់បែន និងស៊ីជម្រៅ ។ ការប្រកួតប្រជែងរវាងសាលាឯកជននិងសាលាឯកជនមានកម្រិតខ្ពស់ ដែលជំរុញឱ្យពួកគេ បន្តកែលម្អគុណភាព និងផ្តល់សេវាកម្មល្អបំផុតដល់សិស្ស និងមាតាបិតារបស់សិស្ស។ ការត្រួតពិនិត្យគុណភាព ពីក្រសួងអប់រំ យុវជន និងកីឡា ទៅលើសាលាឯកជនក៏មានសារៈសំខាន់ផងដែរ ដើម្បីធានាថាពួកគេគោរពតាមស្តង់ដារអប់រំដែលបានកំណត់។ សាលាឯកជនជាច្រើនបានបង្កើតទំនាក់ទំនងល្អជាមួយសាកលវិទ្យាល័យទាំងក្នុងនិងក្រៅប្រទេស ដើម្បីត្រៀមសិស្សឱ្យទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ ការវិនិយោគលើការអប់រំឯកជនក៏រួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំទាំងមូលនៅក្នុងប្រទេសផងដែរ។ បន្ថែមពីនេះ តម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្នជាកត្តាជំរុញឱ្យឪពុកម្តាយជាច្រើនជ្រើសរើសការអប់រំនៅសាលាឯកជន ដែលអាចផ្តល់ជំនាញ និងឱកាសជាច្រើនបន្ថែមទៀតដល់កូនៗរបស់ពួកគេ។ ទោះបីជាមានគុណសម្បត្តិជាច្រើនក៏ដោយ ការអប់រំនៅសាលាឯកជនអាចបង្កឱ្យមានគម្លាតសង្គមរវាងអ្នកមាន និងអ្នកក្រដោយសារតែថ្លៃការសិក្សាខ្ពស់។ ចំពោះ សិស្សដែលបានបញ្ចប់ការសិក្សាពីសាលាឯកជន ជារឿយៗត្រូវបានគេមើលឃើញថាមានគុណសម្បត្តិប្រកួតប្រជែងនៅក្នុងទីផ្សារការងារ។ ការអភិវឌ្ឍន៍សាលាឯកជនក៏ផ្តល់នូវជម្រើសកាន់តែច្រើន សម្រាប់ឪពុកម្តាយក្នុងការជ្រើសរើសសាលាដែលស័ក្តិសមបំផុតសម្រាប់កូនៗរបស់ពួកគេផងដែរ។ ការប្រើប្រាស់ភាសាបរទេស ជាភាសាបង្រៀនចម្បងនៅសាលាឯកជនមួយចំនួន ជួយសិស្សឱ្យមានសមត្ថភាពភាសាកាន់តែខ្ពស់។ មួយវិញទៀត ការអប់រំនៅសាលាឯកជននៅកម្ពុជាគឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការផ្តល់ការអប់រំដែលមានគុណភាពខ្ពស់ និងជម្រើសសម្រាប់គ្រួសារដែលមានលទ្ធភាព។ វាបានរួមចំណែកយ៉ាងធំធេងដល់ ការកសាងធនធានមនុស្ស ដែលមានសមត្ថភាពសម្រាប់ប្រកួតប្រជែងទាំងក្នុង និងក្រៅប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ការពង្រឹងការអប់រំសាធារណៈនៅតែជាអាទិភាពចម្បង ដើម្បីធានាថាការអប់រំដែលមានគុណភាពអាចទៅដល់ និងទទួលបានដល់មនស្សគ្រប់គ្នាទាំងអស់គ្នានៅក្នុងសង្គម។